ការលើកឡើងអំពីសិល្បៈនៃការប្រើប្រាស់ក្របីសម្រាប់ភ្ជួររាស់ក្នុងសង្គមកសិកម្មខ្មែរ ការងារនេះមិនមែនត្រឹមតែជាការប្រើកម្លាំងបាយដើម្បីបំបែកដីស្រែប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការបង្កើតនូវចំណងទំនាក់ទំនងដ៏ជិតស្និទ្ធរវាងមនុស្ស និងសត្វពាហនៈ ដែលឆ្លុះបញ្ចាំងតាមរយៈភាសានិយាយ និងភាសាកាយវិការយ៉ាងរស់រវើកបំផុត។ ក្នុងបរិបទនៃវាលស្រែដ៏ធំល្វឹងល្វើយ កសិករខ្មែរបានច្នៃប្រឌិតនូវប្រព័ន្ធបញ្ជាសម្លេងដែលខ្លី ខ្លាំង និងមានប្រសិទ្ធភាពខ្ពស់។ ដើម្បីតម្រង់ទិសដៅសត្វក្របីឱ្យដើរតាមគន្លងនង្គ័លបានយ៉ាងជាក់លាក់បំផុត។ សម្លេង «ហ៊ុយ!» ឬ «ហ៊ៃ!» គឺជាសម្លេងដំបូងបង្អស់ដែលបន្លឺឡើងនៅពេលព្រលឹមស្រាងៗ។ ដើម្បីជាសញ្ញាដាស់តឿន និងជំរុញឱ្យក្របីចាប់ផ្តើមបញ្ចេញកម្លាំងអូសទាញនង្គ័លទៅមុខ។ សម្លេងនេះមិនមែនគ្រាន់តែជាពាក្យបញ្ជាធម្មតានោះទេ ប៉ុន្តែវាមានចង្វាក់ និងកម្លាំងសម្លេងដែលកសិករប្រើដើម្បីផ្តល់កម្លាំងចិត្តដល់សត្វក្របី ជាពិសេសនៅពេលដែលដីស្រែមានសភាពរឹង ឬមានស្មៅជំពាក់ច្រើនដែលទាមទារឱ្យមានការប្រឹងប្រែងខ្លាំងជាងធម្មតា។ ក្រៅពីការបញ្ជាឱ្យធ្វើចលនា ការគ្រប់គ្រងល្បឿន និងការបញ្ឈប់ក៏សំខាន់មិនចាញ់គ្នាដែរ។ ពាក្យថា ហបៗ ត្រូវបានប្រើប្រាស់ក្នុងស្ថានភាពដែលកសិករត្រូវការផ្អាកដើម្បីសម្រួលមុខនង្គ័ល ឬដកកម្ទេចស្មៅចេញពីផាល។ ការបញ្ជានេះជារឿយៗត្រូវបានអមដោយការទាញខ្សែច្រមុះថ្នមៗ ដើម្បីឱ្យសត្វក្របីមានអារម្មណ៍ថាវាអាចសម្រាកបានមួយភ្លេត។ ទំនាក់ទំនងនេះបានធ្វើឱ្យក្របីក្លាយជាសមាជិកគ្រួសារដ៏សំខាន់ម្នាក់ ជាជាងគ្រាន់តែជាកម្លាំងពលកម្ម។ ដែលនេះគឺជាមរតកអរូបិយដ៏អស្ចារ្យដែលមិនងាយនឹងរលាយបាត់ឡើយ។ ឧបករណ៍ និងបរិក្ខារនីមួយៗដែលកសិករខ្មែរប្រើប្រាស់សម្រាប់នង្គ័លក្របី មិនមែនគ្រាន់តែជាវត្ថុធាតុដើមដែលធ្វើពីឈើ និងដែកនោះទេ។ ប៉ុន្តែវាគឺជាវិស្វកម្មស្រុកស្រែដ៏ឆ្លាតវៃដែលត្រូវបានច្នៃឡើងដើម្បីឱ្យស៊ីចង្វាក់គ្នាទៅនឹងកម្លាំង និងរូបរាងកាយរបស់សត្វពាហនៈ។ ក្នុងចំណោមឧបករណ៍ទាំងនោះ នង្គ័លគឺជាបេះដូងនៃកិច្ចការងារកសិកម្មទាំងមូល ដោយវាមានរចនាសម្ព័ន្ធស្មុគស្មាញដែលមានទាំងដងនង្គ័ល នង្គ័ល និងផាលដែកដ៏មុតស្រួចសម្រាប់ចាក់ទម្លុះទៅក្នុងដីស្រែ។ មុខងារចម្បងរបស់នង្គ័លគឺការបំបែកស្រទាប់ដីដែលរឹងឱ្យទៅជាដុំដីធំៗ និងជួយត្រឡប់ដីឱ្យស្មៅដែលនៅខាងលើទៅនៅខាងក្រោមវិញ។ ការធ្វើបែបនេះ គឺដើម្បីឲ្យដីស្រទាប់លើក្លាយជាជីធម្មជាតិសម្រាប់សាយភាយជីវជាតិដល់ដើមស្រូវ។ នៅពេលដែលដីត្រូវបានភ្ជួររួចជាដុំៗហើយ ឧបករណ៍បន្ទាប់ដែលមានតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានគឺរនាស់។ រនាស់មានរូបរាងខុសពីនង្គ័ល ដោយវាមានធ្មេញដែកជាជួរៗសម្រាប់វាយបំបែកដីដែលនៅដុំធំៗឱ្យទៅជាម៉ដ្ត និងជួយកម្ចាត់ស្មៅដែលនៅសេសសល់ឱ្យងាប់អស់។ លើសពីនេះទៅទៀត រនាស់មានតួនាទីក្នុងការរាយដីឱ្យមានកម្រិតស្មើគ្នា ដើម្បីឱ្យផ្ទៃទឹកនៅក្នុងស្រែមានកម្ពស់ស្មើល្អ។ ដែលជាកត្តាចាំបាច់បំផុតសម្រាប់ការដកស្ទូងឱ្យបានត្រឹមត្រូវ និងទប់ស្កាត់ការដុះស្មៅដែលនាំឱ្យប៉ះពាល់ដល់ទិន្នផលស្រូវ។ ដើម្បីអាចឱ្យក្របីទាញឧបករណ៍ទាំងនេះបាន កសិករត្រូវប្រើប្រាស់ នឹម ដែលជាឈើកោងយ៉ាងពិសេសសម្រាប់ដាក់លើកញ្ចឹងកក្របី។ នឹមគឺជាចំណុចកណ្តាលនៃការផ្ទេរកម្លាំងពីស្មាក្របីមកកាន់ដងទាញនង្គ័ល ឬរនាស់ ដូច្នេះការធ្វើនឹមត្រូវតែមានភាពផ្ចិតផ្ចង់បំផុតដើម្បីកុំឱ្យវាមានការកកិតខ្លាំងពេកដែលនាំឱ្យក្របីរលាកស្បែក ឬឈឺក។ នឹមនេះត្រូវបានភ្ជាប់ទៅនឹងដងនង្គ័លដោយខ្សែរឹតយ៉ាងមាំ។ ដែលធានាថាគ្រប់ចលនារបស់ក្របីនឹងត្រូវទាញនង្គ័លឱ្យដើរតាមជានិច្ច ទោះបីជាក្នុងស្ថានភាពដីស្អិត ឬភក់ជ្រៅយ៉ាងណាក៏ដោយ។ ចំណុចចុងក្រោយដែលសំខាន់នៃការបញ្ជាទិសដៅ គឺខ្សែច្រមុះ ដោយខ្សែនេះគឺជាឧបករណ៍ទំនាក់ទំនងផ្ទាល់បំផុតរវាងដៃកសិករ និងអារម្មណ៍របស់សត្វក្របី។ ខ្សែច្រមុះដែលដោតកាត់តាមច្រមុះក្របីជួយឱ្យកសិករអាចបញ្ជាសត្វដែលមានទម្ងន់រាប់រយគីឡូក្រាមឱ្យបត់ឆ្វេង បត់ស្តាំ ឬឈប់បានភ្លាមៗដោយប្រើតែកម្លាំងដៃតិចតួចប៉ុណ្ណោះ។ ការប្រើប្រាស់ខ្សែច្រមុះតម្រូវឱ្យកសិករមានភាពវៃឆ្លាត និងចិត្តត្រជាក់ ព្រោះការទាញខ្លាំងពេកអាចធ្វើឱ្យសត្វមានការឈឺចាប់ និងបាត់បង់ទំនុកចិត្តលើម្ចាស់។ ឧបករណ៍ទាំងអស់នេះនៅពេលរួមបញ្ចូលគ្នា បានបង្កើតជាប្រព័ន្ធការងារមួយដ៏អស្ចារ្យ។ ដែលឆ្លុះបញ្ចាំងពីចំណេះដឹង និងបទពិសោធន៍រាប់ពាន់ឆ្នាំរបស់បុព្វបុរសខ្មែរក្នុងការគ្រប់គ្រងធម្មជាតិដើម្បីចិញ្ចឹមជីវិត។ ការភ្ជួរស្រែដោយប្រើកម្លាំងក្របីនៅក្នុងសង្គមខ្មែរ មិនមែនគ្រាន់តែជាសកម្មភាពកសិកម្មសុទ្ធសាធដើម្បីស្វែងរកភោគផលនោះទេ។ ប៉ុន្តែវាគឺជាដួងព្រលឹងវប្បធម៌ដែលបង្កប់ទៅដោយជំនឿសាសនា និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងមនុស្ស និងសត្វពាហនៈ។ ចំណងទាក់ទងនេះត្រូវបានស្តែងចេញយ៉ាងច្បាស់តាមរយៈ «ព្រះរាជពិធីច្រត់ព្រះនង្គ័ល» ដែលជាព្រះរាជប្រពៃណីដ៏ខ្ពង់ខ្ពស់បំផុត និងមានវ័យចំណាស់រាប់សតវត្សមកហើយ។ ពិធីនេះមិនត្រឹមតែជាការប្រកាសសញ្ញានៃការចាប់ផ្តើមរដូវវស្សាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបង្អែកស្មារតីរបស់កសិករទូទាំងប្រទេស។ ដែលរង់ចាំមើលការផ្សងប្រផ្នូលតាមរយៈការបរិភោគអាហាររបស់គោឧសភរាជ ដើម្បីដឹងថាតើទិន្នផលកសិកម្មក្នុងឆ្នាំនោះនឹងទទួលបានផលល្អប្រសើរ ឬមានបញ្ហាប្រឈមអ្វីខ្លះ។ នៅក្នុងកម្រិតជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករតាមជនបទ ក្របីត្រូវបានគេលើកតម្កើងក្នុងឋានៈជា អ្នកមានគុណ ឬជាមិត្តដ៏ស្មោះត្រង់បំផុតរបស់កសិករ។ ជំនឿដែលថាដីស្រែមានម្ចាស់ទឹកម្ចាស់ដីថែរក្សា បានធ្វើឱ្យកសិករខ្មែរតែងតែប្រុងប្រយ័ត្ន និងរៀបចំកិច្ចពិធីសក្ការបូជាមុននឹងទម្លាក់នង្គ័លចុះភក់។ ការសូត្រមន្ត ឬការនិយាយបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិឱ្យជួយថែរក្សាក្របីឱ្យមានសុខភាពល្អ និងកម្លាំងមាំមួន គឺជាការឆ្លុះបញ្ចាំងពីចិត្តសាស្ត្រមួយដែលចង់ឱ្យមានភាពសុខដុមរមនាក្នុងការងារ។ កសិករជឿជាក់ថា បើម្ចាស់ស្រែមានចិត្តសប្បុរស និងគោរពដឹងគុណសត្វពាហនៈ នោះភោគផលដែលទទួលបាននឹងមានភាពបរិបូរណ៍ ហើយសត្វក្របីក៏នឹងមិនងាយរងគ្រោះដោយជំងឺដង្កាត់ផ្សេងៗដែរ។ លើសពីនេះទៅទៀត ទំនាក់ទំនងផ្លូវចិត្តនេះបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រមសីលធម៌នៃការរស់នៅរបស់កសិករខ្មែរ។ កសិករខ្មែរជារឿយៗតែងតែចៀសវាងការប្រើពាក្យសម្តីអសុរោះ ឬការវាយដំសត្វក្របីដោយគ្មានហេតុផល។ ព្រោះគេយល់ឃើញថា ក្របីគឺជាសត្វដែលមានវិញ្ញាណ និងដឹងគុណម្ចាស់។ នៅពេលយប់ព្រលប់ កសិករតែងតែរៀបចំភ្នក់ភ្លើងដើម្បីបណ្តេញមូសឱ្យក្របី និងរៀបចំកន្លែងដេកឱ្យមានផាសុកភាព ដែលទង្វើទាំងនេះមិនមែនធ្វើឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចនោះទេ។ ប៉ុន្តែវាជាការសងគុណចំពោះកម្លាំង ដែលសត្វបានលះបង់ពេញមួយថ្ងៃនៅក្នុងវាលស្រែក្រោមតំណក់ទឹកភ្លៀង និងកម្តៅថ្ងៃដ៏ក្តៅហួតហែង។ សរុបមក ជំនឿ និងទំនៀមទម្លាប់ដែលផ្សារភ្ជាប់នឹងការភ្ជួរស្រែដោយប្រើក្របី បានក្លាយជាមរតកអរូបិយដែលជួយពង្រឹងស្មារតីសាមគ្គីភាព និងការផ្តល់តម្លៃដល់គ្នាទៅវិញទៅមករវាងមនុស្ស និងធម្មជាតិ។ ទោះបីជាបច្ចុប្បន្ន គ្រឿងចក្រទំនើបៗបានចូលមកជំនួសកម្លាំងសត្វជាហូរហែយ៉ាងណាក៏ដោយ ក៏ផ្នត់គំនិតនៃការគោរពដឹងគុណចំពោះសត្វពាហនៈ និងការរក្សាទំនៀមទម្លាប់សែនព្រេនតាមវាលស្រែនៅតែមានវត្តមានយ៉ាងរស់រវើកក្នុងសង្គមខ្មែរ។ ដែលនេះបង្ហាញពីអត្តសញ្ញាណជាតិដ៏រឹងមាំ និងមិនអាចកាត់ផ្តាច់បានពីវិស័យកសិកម្មបុរាណឡើយ។ បន្ថែមពីនេះ នៅក្នុងវាលស្រែមិនត្រឹមតែមានសំឡេងនៃការបញ្ជាសត្វក្របី និងសំឡេងក្របីស្រែកប៉ុណ្ណោះទេ វាក៏នៅមានសំឡេងសត្វជាច្រើនទៀតផងដែរ។ តួយ៉ាង នៅពេលព្រះអាទិត្យរៀបលិច កណ្ដាលវាលស្រែដ៏ធំល្វឹងល្វើយ ចាប់ផ្ដើមបន្លឺឡើងនូវសូរចង្រិតយំរដំគ្នាជាចង្វាក់ ហាក់ដូចជាវង់តន្ត្រីធម្មជាតិជួយកំដរភាពស្ងប់ស្ងាត់នៃរាត្រី។ សំឡេងកង្កែបយំនៅតាមមាត់ត្រពាំង ក្រោយពេលមេឃបង្អុរភ្លៀងធ្លាក់មកយ៉ាងជោគជាំ គឺជាសញ្ញាប្រាប់ដល់កសិករថា រដូវធ្វើស្រែចម្ការបានចូលមកដល់ហើយ។ សត្វហ៊ីងដែលពពាក់ពពូនគ្នានៅក្នុងថ្លុកទឹក បញ្ចេញសំនៀងយំឆ្លើយឆ្លងគ្នាយ៉ាងគ្រលួច បង្កើតបានជាបរិយាកាសដ៏អស្ចារ្យមួយនាពេលព្រលប់។ ហ្វូងសត្វចាបតូចៗហើរចុះឡើងលើចុងស្រូវដែលកំពុងដាក់គ្រាប់ រួមទាំងបញ្ចេញសំឡេង "ចីបៗ" យ៉ាងកកកុញ ហាក់ដូចជាកំពុងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ។ សូរសព្ទសត្វយំនៅតាមវាលស្រែ គឺជាឱសថទិព្វជួយឱ្យអារម្មណ៍របស់មនុស្សបានធូរស្រាលពីភាពហត់នឿយ និងភាពតានតឹងដែលកើតចេញពីការងារប្រចាំថ្ងៃ។ ក្នុងរដូវវស្សា សំឡេងហ៊ីងយំសស្រាក់សស្រាំលាយឡំជាមួយសូរផ្គរលាន់គ្រហឹមពីចម្ងាយ បង្កើតបានជាទិដ្ឋភាពដ៏រស់រវើកនៃជីវិតធម្មជាតិនៅតាមជនបទ។ សត្វចាបដែលហើរមកទំលើដើមត្នោត ក៏រួមចំណែកបញ្ចេញសំឡេងយ៉ាងពីរោះ រួមជាមួយសត្វដទៃទៀត បង្កើតបានជាសំនៀងឯកនៃវាលស្រែខ្មែរ។ ការស្ដាប់សំឡេងហ៊ីង និងកង្កែបយំឆ្លើយឆ្លងគ្នា គឺជាបទពិសោធន៍ដ៏កម្រមួយសម្រាប់អ្នកក្រុង ដែលចង់ស្វែងយល់ពីរសជាតិជីវិតដ៏សាមញ្ញនៅតាមវាលជនបទ។ នៅពេលមេឃស្រឡះ ពន្លឺព្រះច័ន្ទរះថ្លាយង់ បូករួមនឹងសំឡេងសត្វយំអឺងកងនៅតាមវាលស្រែ ធ្វើឱ្យយើងមានអារម្មណ៍ថាផែនដីនេះពោរពេញដោយសន្តិភាព។ សត្វចាបដែលនាំគ្នាជួបជុំនៅលើវាលស្រែ បញ្ចេញសំឡេងស្រែកយ៉ាងត្រហឹងអឹងកង ហាក់ដូចជាកំពុងអបអរសាទរចំពោះទិន្នផលស្រូវដែលជិតបានប្រមូលផល។ សំឡេងសត្វយំនៅតាមវាលស្រែ មិនត្រឹមតែជាបទភ្លេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាប្រាប់ពីការផ្លាស់ប្តូរអាកាសធាតុសម្រាប់កសិករចំណាស់ៗផងដែរ។ ការថែរក្សាវាលស្រែឱ្យនៅមានពណ៌បៃតង និងសម្បូរដោយសំឡេងសត្វកង្កែប ហ៊ីង ចង្រិត និងចាប គឺជាការរក្សានូវដួងព្រលឹង និងសម្រស់ធម្មជាតិរបស់ទឹកដីកម្ពុជា។ សរុបមក សំឡេងសត្វនៅតាមវាលស្រែគឺជាតន្ត្រីធម្មជាតិដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃទឹកដីកម្ពុជា។ វត្តមាននៃសំនៀងក្របី កង្កែប ហ៊ីង ចង្រិត និងចាប បានបង្កើតនូវតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ។ សំឡេងទាំងនេះមិនត្រឹមតែជាសញ្ញានៃរដូវកាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមិត្តដ៏ជិតស្និទ្ធរបស់កសិករខ្មែរគ្រប់រូបផងដែរ។ ការយល់ដឹង និងការឱ្យតម្លៃលើសំឡេងធម្មជាតិទាំងនេះ គឺជាការបង្ហាញពីការស្រឡាញ់បរិស្ថាន និងសត្វលោក។ វាតំណាងឱ្យសន្តិភាព ភាពសាមញ្ញ និងសុភមង្គលពិតប្រាកដនៃជីវិតរស់នៅតាមបែបស្រុកស្រែចម្ការ។ ដូចនេះ យើងគ្រប់គ្នាគួរតែរួមគ្នាថែរក្សាធម្មជាតិ និងសត្វចម្រុះទាំងនេះឱ្យនៅគង់វង្ស ដើម្បីឱ្យកូនចៅជំនាន់ក្រោយនៅតែអាចស្ដាប់បាននូវតន្ត្រីដ៏អស្ចារ្យនេះជានិរន្តរ៍។